នៅក្នុងសង្គមខ្មែរ ការថែទាំកុមាររួមគ្នាដោយម្ដាយមីង និងបងប្អូនជីដូនមួយ មិនមែនគ្រាន់តែជាការអនុវត្តន៍ធម្មតាៗនោះទេ។ ប៉ុន្តែវាគឺជាទម្រង់នៃការថែទាំដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងវប្បធម៌ និងប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។ ការអនុវត្តន៍នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីសារៈសំខាន់នៃទំនាក់ទំនងគ្រួសារ ក៏ដូចជាសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ ដែលជាមូលដ្ឋានគ្រឹះនៃភាពសុខដុមរមនារបស់គ្រួសារនីមួយៗ។ ដូច្នេះ ការស្វែងយល់ឱ្យបានស៊ីជម្រៅអំពីអត្ថន័យ សារៈសំខាន់ របៀបនៃការអនុវត្ត បញ្ហាប្រឈម និងទិសដៅអនាគតនៃការថែទាំបែបនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាថាគុណតម្លៃនេះនៅតែបន្តស្ថិតស្ថេរ និងរីកចម្រើនទៅមុខ។ បើយើងនិយាយអំពី អត្ថន័យ និងសារៈសំខាន់នៃការថែទាំកុមាររួមគ្នា ការថែទាំកុមាររួមគ្នាដោយម្ដាយមីង និងបងប្អូនជីដូនមួយ គឺសំដៅទៅលើការចូលរួមយ៉ាងសកម្មពីសំណាក់សមាជិកគ្រួសារ ជាពិសេស ម្ដាយមីង និង បងប្អូនជីដូនមួយ ក្នុងការមើលថែ រៀបចំ និងអប់រំកុមារ។ ការអនុវត្តន៍ដ៏ចំណាស់នេះមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងបរិបទសង្គមខ្មែរ ដោយផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដែលមិនអាចកាត់ថ្លៃបាន។ ទីមួយ និងជាចំណុចគន្លឹះ គឺ ការចែករំលែកបន្ទុក។ ជាក់ស្ដែង នៅក្នុងសម័យទំនើបនេះ ឪពុកម្ដាយជាច្រើន ជាពិសេសអ្នកដែលធ្វើការទាំងពីរនាក់ តែងជួបប្រទះការលំបាកក្នុងការមើលថែទាំកូនដោយខ្លួនឯង ដោយសារតែសម្ពាធការងារ និងជីវភាពប្រចាំថ្ងៃ។ ហេតុដូច្នេះហើយ ការចូលរួមពីម្ដាយមីង និងបងប្អូនជីដូនមួយ គឺពិតជាបានជួយបន្ធូរបន្ថយបន្ទុកដ៏ធ្ងន់នេះបានយ៉ាងច្រើន ដោយផ្ដល់នូវជំនួយជាក់ស្ដែងក្នុងការមើលថែ ការរៀបចំអាហារ ការដឹកជញ្ជូន និងការលេងកម្សាន្តប្រចាំថ្ងៃ។ នេះមិនត្រឹមតែអនុញ្ញាតឱ្យឪពុកម្ដាយមានពេលគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចការងាររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់បានយ៉ាងមានប្រសិទ្ធភាពទៀតផង។ លើសពីនេះ ការថែទាំរួមគ្នានេះក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ ការផ្ទេរបទពិសោធន៍ និងចំណេះដឹង ផងដែរ។ ម្ដាយមីង ក៏ដូចជាសមាជិកគ្រួសារដែលមានវ័យចំណាស់ដទៃទៀត តែងមានបទពិសោធន៍ជាច្រើនក្នុងការចិញ្ចឹមកូន។ ដូច្នេះ ពួកគេអាចផ្ទេរចំណេះដឹង និងគន្លឹះសំខាន់ៗអំពីការថែទាំ និងអប់រំកុមារទៅកាន់ឪពុកម្ដាយវ័យក្មេង។ ការចែករំលែកនេះធានាថាកុមារទទួលបានការថែទាំត្រឹមត្រូវ និងការអប់រំតាមបែបប្រពៃណីរបស់ខ្មែរ ដែលជាកេរដំណែលដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ ចំណុចសំខាន់មួយទៀត ដែលមិនអាចមើលរំលងបាន គឺ ការរក្សាវប្បធម៌ និងតម្លៃ ។ ការថែទាំរួមគ្នានេះជួយរក្សានូវតម្លៃវប្បធម៌ និងប្រពៃណីខ្មែរដែលផ្ដោតលើការគោរពចាស់ទុំ សាមគ្គីភាពគ្រួសារ ការចេះជួយយកអាសាគ្នាទៅវិញទៅមក និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកគ្រួសារ។ ជាលទ្ធផល កុមារត្រូវបានចិញ្ចឹមនៅក្នុងបរិយាកាសដែលពោរពេញដោយក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ពីសមាជិកគ្រួសារជាច្រើន ដែលជួយបណ្ដុះចរិតល្អ ការចេះគួរសម ការចេះថ្លែងអំណរគុណ និងការយល់ដឹងយ៉ាងស៊ីជម្រៅពីឫសគល់វប្បធម៌របស់ពួកគេតាំងពីតូច។ មួយវិញទៀត របៀបនៃការអនុវត្ត គឺការថែទាំកុមាររួមគ្នាអាចប្រព្រឹត្តទៅបានតាមវិធីផ្សេងៗគ្នាជាច្រើន ដែលអាស្រ័យលើកាលៈទេសៈគ្រួសារ និងលទ្ធភាពរបស់សមាជិកម្នាក់ៗ។ វិធីសាស្រ្តមួយដ៏ពេញនិយម គឺ ការមើលថែគ្នាទៅវិញទៅមក។ នៅពេលដែលម្ដាយមីង ឬពូ មានកូនតូចដែរ ពួកគេអាចផ្លាស់ប្ដូរវេនគ្នាមើលថែកូនរបស់គ្នាទៅវិញទៅមក ដែលបង្កភាពងាយស្រួលដល់ឪពុកម្ដាយក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន។ ឧទាហរណ៍ ម្ដាយមីងម្នាក់អាចមើលថែកូនៗទាំងអស់នៅពេលថ្ងៃ ខណៈដែលឪពុកម្ដាយចេញទៅធ្វើការ ហើយបន្ទាប់មកម្ដាយមីងម្នាក់ទៀតអាចជួយមើលថែនៅពេលល្ងាច ឬចុងសប្តាហ៍។ ការរៀបចំនេះបង្ហាញពីភាពយឺតយាវ និងការបត់បែននៅក្នុងរចនាសម្ព័ន្ធគ្រួសារខ្មែរ។ ក្រៅពីនេះ ក៏មានការ ស្នាក់នៅរួមគ្នា ផងដែរ។ នៅក្នុងគ្រួសារខ្លះ កុមារអាចស្នាក់នៅជាមួយម្ដាយមីង ឬជីដូនជីតាសម្រាប់រយៈពេលខ្លី ឬវែង ជាពិសេសនៅពេលដែលឪពុកម្ដាយត្រូវទៅធ្វើការឆ្ងាយពីផ្ទះ ឬមានបញ្ហាផ្ទាល់ខ្លួនដែលមិនអាចមើលថែកូនបានពេញលេញ។ ការរៀបចំនេះមិនត្រឹមតែធានាថាកុមារនៅតែទទួលបានការយកចិត្តទុកដាក់ពីសាច់ញាតិជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវបរិយាកាសកក់ក្តៅ និងសុវត្ថិភាពផ្លូវចិត្តដល់ពួកគេផងដែរ។ ជាចុងក្រោយ គឺ ការចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃ ។ ម្ដាយមីង និងបងប្អូនជីដូនមួយអាចចូលរួមយ៉ាងសកម្មក្នុងសកម្មភាពប្រចាំថ្ងៃរបស់កុមារ ដូចជាការជួយបង្រៀនមេរៀន ការលេងកម្សាន្ត ការជូនទៅសាលារៀន ឬទីផ្សារជាដើម។ ការចូលរួមទាំងនេះមិនត្រឹមតែជួយសម្រាលបន្ទុកឪពុកម្ដាយប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវចំណងទំនាក់ទំនងរឹងមាំរវាងកុមារ និងសមាជិកគ្រួសារផ្សេងទៀត ដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍន៍សង្គម និងអារម្មណ៍របស់ពួកគេ។ ទំនាក់ទំនងទាំងនេះអាចក្លាយជាប្រព័ន្ធគាំទ្រដ៏រឹងមាំមួយសម្រាប់កុមារនៅពេលពួកគេធំឡើង។ ក្នុងនោះផងដែរ វាក៏មានបញ្ហាប្រឈមក្នុងសម័យទំនើប ទោះបីជាការថែទាំកុមាររួមគ្នាមានអត្ថប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ ក៏វាប្រឈមនឹងបញ្ហាប្រឈមជាច្រើននៅក្នុងបរិបទសង្គមបច្ចុប្បន្ន ដែលទាមទារឱ្យមានការគិតគូរ និងដំណោះស្រាយប្រកបដោយភាពវៃឆ្លាត។ បញ្ហាប្រឈមទីមួយ និងជាការគំរាមកំហែងធំមួយ គឺ ការធ្វើចំណាកស្រុក និងការបែកខ្ញែកគ្រួសារ។ កំណើននៃការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ ទាំងក្នុងប្រទេស និងក្រៅប្រទេស បានធ្វើឱ្យសមាជិកគ្រួសារបែកខ្ញែកគ្នាទៅតាមបណ្ដាខេត្ត ឬប្រទេសនានា។ នេះកាត់បន្ថយឱកាសនៃការថែទាំកុមាររួមគ្នា ហើយបង្ខំឱ្យឪពុកម្ដាយស្វែងរកជម្រើសផ្សេងៗដូចជាមណ្ឌលថែទាំកុមារ ឬអ្នកមើលថែឯកជន ដែលអាចមានតម្លៃខ្ពស់ ឬមិនផ្ដល់ភាពកក់ក្ដៅ និងសុវត្ថិភាពផ្លូវចិត្តដូចគ្រួសារ។ បន្ទាប់មកគឺ ការផ្លាស់ប្តូររបៀបរស់នៅ។ របៀបរស់នៅរបស់ប្រជាជនក្នុងសម័យទំនើបមានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយមនុស្សជាច្រើនរស់នៅក្នុងផ្ទះល្វែងតូចៗ ឬមានកាលវិភាគការងារមមាញឹក ដែលកាត់បន្ថយពេលវេលា និងលទ្ធភាពក្នុងការជួបជុំគ្នាដូចកាលពីមុន។ មួយវិញទៀត គឺ កង្វះខាតធនធាន។ គ្រួសារខ្លះ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត អាចនឹងមិនមានធនធានគ្រប់គ្រាន់ដើម្បីគាំទ្រការថែទាំកុមារបន្ថែមទៀតឡើយ បើទោះជាពួកគេមានបំណងចង់ជួយក៏ដោយ។ នេះរាប់បញ្ចូលទាំងធនធានហិរញ្ញវត្ថុ ពេលវេលា និងកន្លែងស្នាក់នៅ ដែលជាឧបសគ្គមួយសម្រាប់អ្នកដែលចង់បន្តការអនុវត្តន៍នេះ។ ជាចុងក្រោយ ទស្សនៈផ្លាស់ប្ដូរ ក៏ជាបញ្ហាប្រឈមមួយដែលកំពុងលេចឡើងផងដែរ។ ឪពុកម្ដាយសម័យថ្មីខ្លះអាចមានទស្សនៈខុសគ្នាអំពីការចិញ្ចឹមបីបាច់កូន ដោយពួកគេប្រហែលជាចង់ថែទាំកូនដោយខ្លួនឯង ឬចូលចិត្តសេវាថែទាំកុមារដែលមានលក្ខណៈវិជ្ជាជីវៈច្រើនជាង ដើម្បីធានាបាននូវការអប់រំ និងការអភិវឌ្ឍន៍តាមស្តង់ដារទំនើបដែលពួកគេគិតថាប្រសើរជាង។ ការផ្លាស់ប្ដូរផ្នត់គំនិតនេះតម្រូវឱ្យមានការស្វែងរកតុល្យភាពរវាងប្រពៃណី និងភាពទំនើប។ បើទោះជាមានបញ្ហាប្រឈមក៏ដោយ ការថែទាំកុមាររួមគ្នាដោយម្ដាយមីង និងបងប្អូនជីដូនមួយទំនងជានៅតែជាផ្នែកសំខាន់មួយនៃសង្គមខ្មែរនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងមានការវិវឌ្ឍន៍ដើម្បីសម្របខ្លួនទៅនឹងបរិបទថ្មី និងតម្រូវការសង្គមដែលកំពុងរីកចម្រើន។ ចំណុចទីមួយ គឺ ការបន្សាំទៅនឹងបច្ចេកវិទ្យា។ ការប្រាស្រ័យទាក់ទងតាមបច្ចេកវិទ្យា ដូចជាវីដេអូខល និងបណ្ដាញសង្គម អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទំនាក់ទំនងរវាងសមាជិកគ្រួសារដែលនៅឆ្ងាយពីគ្នា។ នេះអាចឱ្យពួកគេនៅតែអាចចូលរួមក្នុងការណែនាំ និងផ្ដល់កម្លាំងចិត្តដល់កុមារ ទោះបីជាមិនអាចមើលថែផ្ទាល់ក៏ដោយ ដែលជួយរក្សាចំណងគ្រួសារឱ្យនៅតែរឹងមាំ និងមានភាពកក់ក្ដៅ។ លើសពីនេះ ការគាំទ្រពីសហគមន៍ និងរដ្ឋាភិបាល នឹងកាន់តែមានសារៈសំខាន់។ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលអាចនឹងដើរតួនាទីកាន់តែច្រើនក្នុងការគាំទ្រទម្រង់នៃការថែទាំបែបគ្រួសារនេះ តាមរយៈការផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ ការបណ្ដុះបណ្ដាលដល់អ្នកថែទាំ ឬការបង្កើតកម្មវិធីគាំទ្រដល់គ្រួសារផងដែរ។ នេះនឹងជួយពង្រឹងសមត្ថភាពគ្រួសារក្នុងការបន្តការអនុវត្តន៍ដ៏ល្អនេះ និងធានាបាននូវគុណភាពនៃការថែទាំ។ មួយវិញទៀត អនាគតអាចឃើញ ការរួមបញ្ចូលគ្នារវាងប្រពៃណី និងសម័យទំនើប។ ឧទាហរណ៍ ឪពុកម្ដាយអាចបញ្ជូនកូនទៅមណ្ឌលថែទាំកុមារនៅពេលថ្ងៃ ប៉ុន្តែនៅតែពឹងផ្អែកលើម្ដាយមីង ឬបងប្អូនជីដូនមួយសម្រាប់ការមើលថែនៅពេលល្ងាច ឬចុងសប្ដាហ៍ ដែលជាការរួមបញ្ចូលគ្នានៃប្រព័ន្ធថែទាំទាំងពីរដើម្បីធានាបាននូវការថែទាំដ៏ល្អបំផុតសម្រាប់កុមារ ទាំងការអប់រំ និងការយកចិត្តទុកដាក់ផ្លូវចិត្ត។ ជាចុងក្រោយ ការអប់រំអំពីសារៈសំខាន់ ក៏ជារឿងចាំបាច់ផងដែរ។ ការអប់រំសាធារណៈអំពីសារៈសំខាន់នៃទំនាក់ទំនងគ្រួសារ និងអត្ថប្រយោជន៍នៃការថែទាំរួមគ្នាអាចជួយលើកកម្ពស់ការអនុវត្តន៍នេះឱ្យនៅតែបន្តមានភាពរឹងមាំ និងត្រូវបានទទួលស្គាល់ពីសង្គម។ នេះក៏រួមចំណែកដល់ការកសាងសង្គមមួយដែលពោរពេញទៅដោយភាពកក់ក្តៅ និងការយកចិត្តទុកដាក់ផងដែរ។ សរុបមក ការថែទាំកុមាររួមគ្នាដោយម្ដាយមីង និងបងប្អូនជីដូនមួយ គឺជាទ្រព្យសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាដែលមិនអាចកាត់ថ្លៃបាន។ ការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសារៈសំខាន់ បញ្ហាប្រឈម និងទិសដៅអនាគតរបស់វា អាចជួយធានាថាកុមារខ្មែរនៅតែទទួលបានការថែទាំ និងការចិញ្ចឹមបីបាច់យ៉ាងកក់ក្ដៅពីគ្រួសាររបស់ពួកគេនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរឥតឈប់ឈរ។